ការចិញ្ចឹមជ្រូកនៅប្រទេសកម្ពុជា សព្វថ្ងៃគឺមានលក្ខណៈទូលំទូលាយជាខ្លាំងសម្រាប់ប្រជាកសិករខ្មែរយើង។ ការចិញ្ចឹមជ្រូកបែបប្រពៃណី គឺជាការចិញ្ចឹមតាមបែបធម្មតា ដូចដែលអ្នកស្រុកអ្នកភូមិតែងតែធ្វើតាំងពីយូរយារណាស់មកហើយ។ លក្ខណៈ ប្រើចំណីធម្មជាតិដែលងាយរក ដូចជា កាកសំណល់បាយ ម្សៅដំឡូងមី កន្ទក់ កាកសណ្ដែក និងបន្លែផ្លែឈើផ្សេងៗ។ ហើយចំពោះ គុណសម្បត្តិមិនចំណាយដើមទុនច្រើនលើចំណីអាហារគឺមានគុណសម្បត្តិជាច្រើន។ ដូចជាសាច់មានរសជាតិឆ្ងាញ់ ព្រោះវាសុទ្ធតែជាចំណីធម្មជាតិ។ គុណវិបត្តិជ្រូកលូតលាស់យឺត ចំណាយពេលយូរទើបអាចលក់បាន។ ប្រឈមនឹងជំងឺយ៉ាងឆាប់រហ័ស ព្រោះវាគ្មានការថែទាំត្រឹមត្រូវ។ ដោយឡែក ការចិញ្ចឹមជ្រូកតាមបែបទំនើបវិញ គឺជាការប្រើប្រាស់បច្ចេកទេសថ្មីៗដើម្បីទទួលបានទិន្នផលខ្ពស់។ លក្ខណៈ ប្រើប្រាស់ចំណីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ជ្រូកដូចជា គ្រាប់ធញ្ញជាតិដែលផលិតចេញពីសណ្ដែកសៀង និងពោត។ គុណសម្បត្តិ ជ្រូកលូតលាស់លឿន និងមានសុខភាពល្អអាចលក់បានក្នុងរយៈពេលខ្លី។ គុណវិបត្តិ ចំណាយដើមទុនច្រើនលើចំណី និងថ្នាំបង្ការ។ បើមានដើមទុនតិច អ្នកអាចសាកល្បងការចិញ្ចឹមបែបប្រពៃណីបាន។ បើមានដើមទុនច្រើន ការចិញ្ចឹមបែបទំនើបនឹងផ្ដល់ទិន្នផលលឿនជាង។ ការជ្រើសរើសពូជជ្រូកមុននឹងចាប់ផ្តើមចិញ្ចឹមជ្រូក អ្នកគួរជ្រើសរើសពូជណាដែលធន់នឹងជំងឺ និងធំធាត់លឿន។ ពូជជ្រូកសាច់ ងាយស្រួលចិញ្ចឹម និងលូតលាស់លឿន។ ពូជជ្រូកកាត់ ធំធាត់លឿន និងសាច់មានគុណភាពល្អ។ ពូជជ្រូកខ្មែរ ធន់នឹងជំងឺ និងអាចរស់នៅបានក្នុងបរិយាកាសធម្មជាតិ។ ទ្រុងជ្រូកត្រូវតែមានខ្យល់ចេញចូលគ្រប់គ្រាន់ ស្អាត និងមានទំហំធំល្មមសម្រាប់ជ្រូកនីមួយៗ។ អ្នកក៏អាចរៀបចំទ្រុងតាមទំហំ និងដំណាក់កាលរបស់ជ្រូកបានដែរ។ ទ្រុងជ្រូកមេបា ត្រូវតែមានទំហំធំល្មមសម្រាប់មេ និងកូនជ្រូក។ ទ្រុងជ្រូកសាច់ត្រូវតែមានទំហំធំល្មមសម្រាប់ជ្រូកដុះលូតលាស់។ ទ្រុងជ្រូកសម្រាប់ការបំបៅកូន ត្រូវតែមានកន្លែងសម្រាប់មេ និងកូនជ្រូកដើម្បីការពារសុវត្ថិភាពកូនៗកុំឲ្យជាប់នឹងមេ។ ការថែទាំនិងការបំប៉នចំណី ចំណីអាហារ គួរជ្រើសរើសចំណីដែលមានគុណភាពល្អ និងសមស្របតាមវ័យរបស់ជ្រូក។ ចំណីសម្រាប់កូនជ្រូក ត្រូវមានប្រូតេអ៊ីនខ្ពស់ដើម្បីឲ្យជ្រូកលូតលាស់លឿន។ ចំណីសម្រាប់ជ្រូកធំ អាចជាកន្ទក់ ឬចំណីផ្សំផ្សេងៗ។ ទឹកស្អាត ត្រូវផ្តល់ទឹកស្អាតឲ្យជ្រូកផឹកឲ្យបានគ្រប់គ្រាន់។ វីតាមីន និងសារធាតុរ៉ែ ត្រូវបន្ថែមវីតាមីន និងសារធាតុរ៉ែក្នុងអាហារ ដើម្បីជួយឲ្យជ្រូកមានសុខភាពល្អ។ បើនិយាយពីការថែទាំសុខភាព និងការបង្ការជំងឺសត្វជ្រូកវិញ។ គីការចាក់វ៉ាក់សាំង ត្រូវចាក់វ៉ាក់សាំងឲ្យជ្រូកតាមដំណាក់កាលដើម្បីការពារជំងឺ។ ការសម្អាតទ្រុង ត្រូវសម្អាតទ្រុងជ្រូកជាប្រចាំ ដើម្បីការពារការរីករាលដាលនៃជំងឺ។ ការពិនិត្យសុខភាពជ្រូក ត្រូវតាមដានសុខភាពជ្រូកជារៀងរាល់ថ្ងៃ។ អ្នកអាចលក់ជ្រូកទៅឲ្យឈ្មួញកណ្តាល ឬលក់នៅទីផ្សារដោយផ្ទាល់។ ការលក់នៅទីផ្សារ អាចរកបានតម្លៃខ្ពស់ជាងបន្តិច។ ការលក់ឲ្យឈ្មួញ ងាយស្រួល តែទទួលបានតម្លៃទាបជាង។ យោងតាមរបាយការណ៍ និងទិន្នន័យពីស្ថាប័នពាក់ព័ន្ធ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។ ខេត្តដែលមានការចិញ្ចឹមជ្រូកច្រើនជាងគេនៅកម្ពុជា ភាគច្រើនជាខេត្តនៅជុំវិញរាជធានីភ្នំពេញ និងតំបន់ទំនាបលិចទឹកនៃទន្លេមេគង្គ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានទិន្នន័យផ្លូវការថ្មីៗណាមួយដែលបញ្ជាក់ពីចំនួនកសិករចិញ្ចឹមជ្រូកជាក់លាក់តាមខេត្តនីមួយៗនោះទេ។ ប៉ុន្តែខេត្តមួយចំនួនដែលត្រូវបានគេដឹងថាមានសកម្មភាពចិញ្ចឹមជ្រូកច្រើនរួមមានដូចជា។ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តកំពង់ចាម ជាដើម។ ខេត្តទាំងនេះមានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមជ្រូកទាំងកម្រិតគ្រួសារ និងកម្រិតកសិដ្ឋានពាណិជ្ជកម្មធំៗ។ ដោយសារទីតាំងភូមិសាស្ត្រអំណោយផល និងភាពងាយស្រួលក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារធំៗដូចជារាជធានីភ្នំពេញ។ បើយើងក្រលេកមកមើលការលក់ដូរក្នុងទីផ្សារក្នុងស្រុកតម្លៃ និងតម្រូវការ តម្លៃជ្រូករស់ក្នុងស្រុកកម្ពុជាត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងរង្វង់ ១៦,៥០០ រៀលក្នុងមួយគីឡូក្រាមនៅខែមេសា ឆ្នាំ ២០២៤។ ការផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុក ប្រទេសកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ជ្រូកសម្រាប់ទីផ្សារក្នុងស្រុកប្រមាណ ៨០% នៃតម្រូវការសរុប។ គោលដៅអនាគត កម្ពុជាមានគោលបំណងចង់នាំចេញផលិតផលសាច់ជ្រូកទៅកាន់ទីផ្សារអន្តរជាតិ។ ការចិញ្ចឹមជ្រូកមិនមានរដូវកាលកំណត់ច្បាស់លាស់ទេ ប៉ុន្តែទោះបីជាយ៉ាងណាប្រជាជនយើងចិញ្ចឹមជ្រូកមើលទៅលើទីផ្សារនៃតម្លៃ និងដាក់ជ្រូកចិញ្ចឹមនៅពេលមិនមានជំងឺរាតត្បាត។ ហើយពេលខ្លះ កសិករភាគច្រើនចាប់ផ្ដើមចិញ្ចឹមនៅពេលណាដែលពួកគេមានលទ្ធភាពគ្រប់គ្រាន់ទាំងថវិកា កម្លាំងពលកម្ម និងកូនជ្រូកសម្រាប់ចិញ្ចឹម។ ទោះជាយ៉ាងណា ក៏មានកត្តាខ្លះដែលកសិករគិតគូរមុនពេលចាប់ផ្ដើមចិញ្ចឹម។ រដូវភ្លៀង កសិករខ្លះអាចជៀសវាងការចិញ្ចឹមនៅរដូវនេះ ព្រោះអាចមានជំងឺរាតត្បាតងាយស្រួល ដូចជា ជំងឺអុតក្ដាម និងជំងឺដទៃទៀត។ រដូវប្រាំង ជារដូវដែលកសិករភាគច្រើនចាប់ផ្ដើមចិញ្ចឹម ព្រោះជាធម្មតាជំងឺមិនសូវមាន ហើយការថែទាំក៏ងាយស្រួលជាង។ ហើយចុងក្រោយនេះ កសិករមួយចំនួនក៏អាចចាប់ផ្ដើមចិញ្ចឹមនៅមុន រដូវបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ ដើម្បីអាចលក់ជ្រូកបានតម្លៃខ្ពស់ជាងធម្មតា។